ការយល់ដឹងពីមធ្យោបាយធ្វើដំណើរសាធារណៈ ជួយឱ្យយើងចំណេញថវិកា និងពេលវេលា។ មុននឹងចេញដំណើរ យើងគួរពិនិត្យមើលផែនទីផ្លូវរថយន្តក្រុងឱ្យបានច្បាស់លាស់។ យើងគួរត្រៀមលុយរាយឱ្យបានគ្រប់គ្រាន់សម្រាប់បង់ថ្លៃឈ្នួលឡានក្រុង។ ការដឹងពីម៉ោងចេញដំណើរ និងម៉ោងមកដល់ ជួយឱ្យយើងរៀបចំគម្រោងបានល្អ។ នៅកម្ពុជា សេវាឡានក្រុងសាធារណៈមានតម្លៃសមរម្យសម្រាប់សិស្សានុសិស្ស និងកម្មករ។ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ រួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍។ យើងអាចសួរព័ត៌មានបន្ថែមពីអ្នកលក់សំបុត្រ ឬភ្នាក់ងារនៅតាមចំណត។ ការស្លៀកពាក់ឱ្យបានសមរម្យ គឺជាការផ្តល់កិត្តិយសដល់អ្នកដំណើរដទៃទៀត។ ការមកដល់ចំណតមុន ១០ នាទី ជួយឱ្យយើងមិនខកជើងឡានក្រុង។ យើងត្រូវរង់ចាំរថយន្តក្រុងនៅតាមចំណតដែលមានស្លាកសញ្ញាត្រឹមត្រូវ។ នៅពេលរថយន្តក្រុងមកដល់ ត្រូវតម្រង់ជួរឡើងដោយមិនត្រូវរុញច្រានគ្នាឡើយ។ ការឡើងរថយន្តក្រុងត្រូវឡើងតាមទ្វារខាងមុខ និងចុះតាមទ្វារខាងក្រោយ។ អ្នកដំណើរត្រូវដាក់ប្រាក់ ២០០០ រៀល ចូលក្នុងប្រអប់ប្រាក់នៅក្បែរអ្នកបើកបរ។ សម្រាប់សិស្សានុសិស្ស និងជនពិការ ការជិះរថយន្តក្រុងក្រុងភ្នំពេញគឺមិនបង់ប្រាក់ឡើយ។ យើងគួរឈរឱ្យជាប់បង្កាន់ដៃ ប្រសិនបើគ្មានកៅអីសម្រាប់អង្គុយ។ នៅពេលជិតដល់ចំណតដែលត្រូវចុះ យើងត្រូវចុចប៊ូតុងសញ្ញាដើម្បីប្រាប់អ្នកបើកបរ។ ការរក្សាសណ្តាប់ធ្នាប់ និងមិននិយាយខ្លាំងៗ គឺជាសុជីវធម៌នៅលើឡានក្រុង។ យើងមិនត្រូវយកអាហារដែលមានក្លិនមកទទួលទាននៅលើឡានក្រុងឡើយ។ សូមកុំភ្លេចពិនិត្យមើលសម្ភារៈផ្ទាល់ខ្លួនមុននឹងចុះពីរថយន្ត។ ម៉ូតូកង់បីឥណ្ឌាមានភាពពេញនិយមខ្លាំងសម្រាប់ការធ្វើដំណើរក្នុងរាជធានីភ្នំពេញ។ ការប្រើប្រាស់កម្មវិធីដូចជា PassApp ឬ Grab ជួយឱ្យយើងដឹងតម្លៃជាមុន។ យើងគួរផ្ទៀងផ្ទាត់ស្លាកលេខម៉ូតូកង់បីឱ្យត្រូវនឹងក្នុងកម្មវិធីមុននឹងឡើងជិះ។ ការប្រាប់ទីតាំងឱ្យបានច្បាស់លាស់ដល់អ្នកបើកបរ ជួយកាត់បន្ថយការវង្វេងផ្លូវ។ បើមិនប្រើកម្មវិធីទេ យើងត្រូវចរចាតម្លៃជាមួយអ្នកបើកបរឱ្យបានស្រុះស្រួលគ្នាជាមុនសិន។ ការអង្គុយនៅចំកណ្តាលកៅអីម៉ូតូកង់បី ជួយឱ្យមានលំនឹងល្អក្នុងពេលធ្វើដំណើរ។ យើងគួរប្រុងប្រយ័ត្នទូរស័ព្ទ និងកាបូប កុំដាក់ចេញមកខាងក្រៅម៉ូតូកង់បី។ ការប្រើប្រាស់សេវាបង់ប្រាក់តាម QR Code មានភាពងាយស្រួល និងរហ័ស។ យើងអាចចែករំលែកទីតាំងធ្វើដំណើរទៅកាន់សាច់ញាតិដើម្បីសុវត្ថិភាព។ ការផ្តល់ផ្កាយ ឬមតិកែលម្អក្នុងកម្មវិធី ជួយលើកកម្ពស់គុណភាពសេវាកម្ម។ សម្រាប់ការធ្វើដំណើរទៅខេត្ត យើងគួរកក់សំបុត្រឡានក្រុងឱ្យបាន ២ ថ្ងៃជាមុន។ ឡានក្រុងយប់ ឬ Sleeping Bus គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់សម្រាកពេលធ្វើដំណើរ។ យើងត្រូវទៅដល់បេនឡានឱ្យបានទាន់ពេល ដើម្បីផ្ទៀងផ្ទាត់សំបុត្រ និងទុកដាក់អីវ៉ាន់។ ការបិទស្លាកឈ្មោះលើវ៉ាលី ជួយឱ្យងាយស្រួលចំណាំ និងកុំឱ្យច្រឡំជាមួយអ្នកដទៃ។ ឡានឈ្នួល តែងតែឈប់សម្រាកនៅតាមពាក់កណ្តាលផ្លូវដើម្បីឱ្យអ្នកដំណើរស្រស់ស្រូបអាហារ។ យើងគួររក្សាសំបុត្រឡានទុកបង្ហាញដល់ភ្នាក់ងារពិនិត្យសំបុត្រ។ ការជ្រើសរើសក្រុមហ៊ុនឡានក្រុងដែលមានការទទួលស្គាល់ច្បាស់លាស់ ផ្តល់នូវសុវត្ថិភាពខ្ពស់។ នៅពេលឡានឈប់សម្រាក យើងត្រូវចំណាំលេខឡាន និងកន្លែងចតឱ្យបានច្បាស់។ យើងគួរមានទឹកស្អាត និងថ្នាំកាត់បន្ថយការពុលឡានជាប់តាមខ្លួន។ ការនិយាយទូរស័ព្ទក្នុងកម្រិតសំឡេងតិចៗ មិនរំខានដល់អ្នកជុំវិញខ្លួន។ ការប្រើប្រាស់កាសត្រចៀកនៅពេលស្តាប់តន្ត្រី ឬមើលវីដេអូ គឺជាការគិតគូរដល់អ្នកដទៃ។ យើងមិនគួរដាក់ជើងនៅលើកៅអី ឬដាក់អីវ៉ាន់លើកន្លែងអង្គុយរបស់អ្នកដទៃឡើយ។ ការរក្សាភាពស្ងប់ស្ងាត់នៅពេលយប់លើឡានក្រុង ជួយឱ្យអ្នកដទៃសម្រាកបានស្រួល។ ការញញឹម និងការប្រើពាក្យសម្តីសមរម្យជាមួយអ្នកបើកបរ បង្កើតបរិយាកាសល្អ។ ប្រសិនបើឃើញអ្នកដំណើរណាម្នាក់មានអាការៈមិនស្រួល យើងគួរជួយសួរនាំ ឬប្រាប់បុគ្គលិកឡាន។ ការមិនចោលសម្រាមចេញតាមបង្អួចឡាន ជួយរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ផ្លូវថ្នល់។ ការគោរពសិទ្ធិបុគ្គល និងមិនសម្លឹងមើលអ្នកដទៃយូរពេក គឺជាការគួរសម។ ការរក្សាកាបូបលុយ និងរបស់មានតម្លៃនៅខាងមុខខ្លួនជានិច្ច ជួយការពារការលួចបន្លំ។ កុំជឿទុកចិត្តមនុស្សប្លែកមុខខ្លាំងពេក ដែលមកនិយាយបញ្ចុះបញ្ចូលក្នុងពេលធ្វើដំណើរ។ ប្រសិនបើធ្វើដំណើរពេលយប់ម្នាក់ឯង គួរអង្គុយនៅក្បែរអ្នកបើកបរ ឬកន្លែងដែលមានមនុស្សច្រើន។ ការចងចាំលេខទូរស័ព្ទអាជ្ញាធរ ឬក្រុមហ៊ុនឡាន ជួយបានច្រើនក្នុងគ្រាអាសន្ន។ មុននឹងចុះពីលើឡានឈ្នួល ត្រូវពិនិត្យមើលឱ្យច្បាស់ថាគ្មានរបស់អ្វីជ្រុះលើកៅអី។ កុំបរិភោគចំណីអាហារ ឬទឹកពីមនុស្សដែលយើងមិនស្គាល់អត្តសញ្ញាណ។ ប្រសិនបើមានអារម្មណ៍ថាអ្នកបើកបរ បើកលឿនខុសធម្មតា យើងមានសិទ្ធិដាស់តឿនគាត់។ ការអង្គុយនៅជិតទ្វារអាសន្ន ជួយឱ្យយើងងាយស្រួលចេញនៅពេលមានហេតុការណ៍មិនល្អ ។ ជៀសវាងការបង្ហាញគ្រឿងអលង្ការ ឬលុយកាក់ច្រើនពេកនៅកន្លែងសាធារណៈ។ ការប្រើប្រាស់សោចាក់វ៉ាលី ផ្តល់នូវភាពកក់ក្តៅខាងផ្លូវចិត្តពេលធ្វើដំណើរឆ្ងាយ។ ការបង់ប្រាក់តាមរយៈកម្មវិធីធនាគារ កំពុងមានភាពពេញនិយមនៅគ្រប់ទីកន្លែង។ យើងអាចទិញសំបុត្រឡានក្រុង ឬរថភ្លើងតាមរយៈគេហទំព័រផ្លូវការបានយ៉ាងងាយ។ ការប្រើប្រាស់កាតជិះឡានក្រុង ជួយឱ្យយើងមិនបាច់កាន់លុយរាយ។ យើងអាចពិនិត្យមើលទីតាំងឡានក្រុងតាមរយៈកម្មវិធី "Phnom Penh Bus" ក្នុងទូរស័ព្ទ។ ការសាកថ្មទូរស័ព្ទឱ្យពេញមុនចេញដំណើរ គឺជារឿងសំខាន់សម្រាប់មើលផែនទី។ ឡានក្រុងទំនើបៗមួយចំនួនមានផ្តល់សេវា Wi-Fi ឥតគិតថ្លៃសម្រាប់អ្នកដំណើរ។ ការរក្សារូបភាពសំបុត្រក្នុងទូរស័ព្ទ ជួយសម្រួលពេលយើងបាត់សំបុត្រក្រដាស។ បច្ចេកវិទ្យាជួយឱ្យការធ្វើដំណើរសាធារណៈមានតម្លាភាព និងទំនុកចិត្ត។ ការរៀនប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ធ្វើឱ្យការធ្វើដំណើររបស់យើងកាន់តែរលូន។